វិស័យសុខភាព និងកាយសម្បទាកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ការយល់ដឹងពីសារៈសំខាន់នៃសុខភាពកាន់តែកើនឡើង បានជំរុញឱ្យតម្រូវការគ្រូបង្វឹកកីឡាឯកជននិងគ្រូបង្រៀនយូហ្គាក៏មានការកើនឡើងផងដែរ។ អាជីពទាំងនេះផ្ដល់ឱកាសល្អសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តផ្នែកកីឡា និងសុខភាព ដើម្បីចែករំលែកចំណេះដឹង និងជួយអ្នកដទៃឱ្យសម្រេចបានគោលដៅសុខភាពរបស់ពួកគេ។ គ្រូបង្វឹកកីឡាឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអតិថិជនឱ្យសម្រេចគោលដៅកាយសម្បទាផ្ទាល់ខ្លួន។ ពួកគេវាយតម្លៃកម្រិតកាយសម្បទា ដោយធ្វើការវាយតម្លៃដំបូងលើកម្រិតសុខភាព បទពិសោធន៍កីឡា និងគោលដៅរបស់អតិថិជន។ គ្រូបង្វឹកចាប់ផ្ដើមដោយវាយតម្លៃកម្រិតកាយសម្បទា និងសុខភាពរបស់អតិថិជន រួចអង្គុយពិភាក្សាជាមួយពួកគេដើម្បីកំណត់គោលដៅសុខភាពជាក់លាក់ អាចវាស់វែងបាន និងអាចសម្រេចបាន។ គោលដៅទាំងនេះអាចខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ ដូចជាការសម្រកទម្ងន់ ការបង្កើនសាច់ដុំ ការពង្រឹងកម្លាំង ការបង្កើនភាពបត់បែន ឬគ្រាន់តែចង់មានសុខភាពល្អ។ តម្រូវការគ្រូបង្វឹកឯកជននៅកម្ពុជាកំពុងកើនឡើងដោយសារកត្តាមួយចំនួន។ គ្រូបង្វឹកនឹងធ្វើឱ្យគោលដៅទាំងនេះស្របតាមសមត្ថភាព និងចំណង់ចំណូលចិត្តរបស់អតិថិជន។ គេរចនាកម្មវិធីហ្វឹកហាត់ផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដែលស័ក្តិសមនឹងតម្រូវការ និងគោលដៅរបស់អតិថិជនម្នាក់ៗ ឧទាហរណ៍៖ សម្រកទម្ងន់ បង្កើនសាច់ដុំ បង្កើនកម្លាំង ឬត្រៀមប្រកួត។ ពួកគេណែនាំ និងបង្វឹក ដោយបង្ហាត់បង្ហាញបច្ចេកទេសហាត់ប្រាណឱ្យបានត្រឹមត្រូវ ធានាថាអតិថិជនអនុវត្តន៍ដោយសុវត្ថិភាព និងជៀសវាងរបួស។ គេក៏លើកទឹកចិត្ត និងតាមដានដែរ ពោលគឺ ផ្ដល់ការលើកទឹកចិត្តជាប្រចាំ តាមដានវឌ្ឍនភាព និងកែសម្រួលកម្មវិធីតាមភាពចាំបាច់។ គេផ្ដល់ប្រឹក្សាអាហារូបត្ថម្ភ ជាមូលដ្ឋាន ដោយអាចផ្ដល់ដំបូន្មានបឋមទាក់ទងនឹងរបបអាហារដែលមានតុល្យភាព ដើម្បីគាំទ្រដល់កម្មវិធីហ្វឹកហាត់។ គ្រូបង្វឹកទាំងនេះកសាងទំនុកចិត្ត និងទំនាក់ទំនងវិជ្ជាជីវៈជាមួយអតិថិជន។ ប្រជាជនកាន់តែច្រើនយល់ដឹងពីសារៈសំខាន់នៃការថែទាំសុខភាព និងការហាត់ប្រាណ។ គ្រូបង្វឹកនឹងបង្កើតកម្មវិធីហ្វឹកហាត់ដែលត្រូវបានកែសម្រួលតាមតម្រូវការជាក់លាក់របស់អតិថិជនម្នាក់ៗ ដោយគិតគូរពីលក្ខណៈរាងកាយ ភាពទន់ខ្សោយ ភាពខ្លាំង និងចំណូលចិត្តរបស់ពួកគេ។ កម្មវិធីល្អគឺផ្តោតលើគោលដៅ អាចវិវត្តន៍ទៅមុខជានិច្ច និងស័ក្តិសមនឹងអ្វីដែលអតិថិជនចូលចិត្ត។ ការហ្វឹកហាត់ជាមួយគ្រូឯកជនធានានូវសុវត្ថិភាព និងលទ្ធផលល្អប្រសើរ។ កម្រិតជីវភាពប្រជាជនកើនឡើង ធ្វើឱ្យពួកគេមានលទ្ធភាពចំណាយលើសេវាកម្មសុខភាពឯកជន។ ដើម្បីក្លាយជាគ្រូបង្វឹកកីឡាឯកជនប្រកបដោយវិជ្ជាជីវៈ អ្នកគួរមានចំណុចមួយចំនួន។ ចំណេះដឹងផ្នែកកាយវិភាគវិទ្យា និងសរីរវិទ្យាដោយ យល់ដឹងពីរបៀបដែលរាងកាយដំណើរការ និងឆ្លើយតបនឹងការហ្វឹកហាត់។ ជំនាញបង្វឹកដោយ អាចបង្រៀន និងបង្ហាញបច្ចេកទេសបានច្បាស់លាស់។ បន្ទាប់មក ពួកគេឱ្យអតិថិជនសាកល្បង ហើយជួយកែតម្រូវឥរិយាបថ និងបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ការពាររបួស និងធានាថាអតិថិជនប្រើប្រាស់សាច់ដុំបានត្រឹមត្រូវ។ ជំនាញទំនាក់ទំនង ពោលគឺមានសមត្ថភាពស្តាប់ លើកទឹកចិត្ត និងទំនាក់ទំនងល្អជាមួយអតិថិជន។ ភាពអត់ធ្មត់ និងវិន័យ ទាំងចំពោះខ្លួនឯង និងអតិថិជន។ សញ្ញាបត្រ ឬ វិញ្ញាបនបត្រដែលទទួលស្គាល់ពីស្ថាប័នអន្តរជាតិល្បីៗ ព្រោះបច្ចុប្បន្ននៅកម្ពុជានៅមិនទាន់មានស្ថាប័នជាតិដែលផ្ដល់សញ្ញាបត្រនេះនៅឡើយទេ។ គ្រូបង្រៀនយូហ្គាណែនាំសិស្សឱ្យអនុវត្តក្បាច់យូហ្គាបច្ចេកទេសដកដង្ហើមនិងសមាធិ ហើយតួនាទី និងភារកិច្ចរួមមាន: ពួកគេត្រូវ ដឹកនាំថ្នាក់យូហ្គា សម្រាប់ក្រុម ឬផ្តល់ការបង្រៀនឯកជន។ គ្រូបង្រៀនក៏មានភារកិច្ច បង្ហាញក្បាច់យូហ្គាឱ្យបានត្រឹមត្រូវ និងផ្តល់ការកែតម្រូវតាមតម្រូវការរបស់សិស្ស។ ពួកគេក៏ត្រូវ ពន្យល់ពីអត្ថប្រយោជន៍ នៃក្បាច់នីមួយៗ និងទស្សនវិជ្ជានៃយូហ្គាផងដែរ។ ការ គ្រប់គ្រងបរិយាកាស ដើម្បីបង្កើតកន្លែងស្ងប់ស្ងាត់ និងសុវត្ថិភាពសម្រាប់ការអនុវត្តយូហ្គាក៏ជាផ្នែកមួយនៃតួនាទីរបស់ពួកគេដែរ។ គ្រូបង្រៀនត្រូវមានសមត្ថភាព សម្របសម្រួលថ្នាក់ ទៅតាមកម្រិតសមត្ថភាព និងតម្រូវការរបស់សិស្ស។ ជាចុងក្រោយ ពួកគេត្រូវ លើកទឹកចិត្តសិស្ស ឱ្យបន្តការអនុវត្ត និងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើង។ តម្រូវការសម្រាប់គ្រូបង្រៀនយូហ្គាក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ យូហ្គាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជួយ កាត់បន្ថយភាពតានតឹង ថប់បារម្ភ និងបង្កើនសុខភាពផ្លូវចិត្ត។ ក្រៅពីនេះ ការអនុវត្តយូហ្គាក៏ជួយ បង្កើនភាពបត់បែន កម្លាំង និងតុល្យភាព នៃរាងកាយផងដែរ។ យូហ្គាកំពុងក្លាយជា ការអនុវត្តន៍សុខភាពដ៏ពេញនិយមមួយនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ ដែលជាហេតុបង្កើនតម្រូវការនេះ។ មនុស្សកាន់តែច្រើនកំពុង ស្វែងរកវិធីសាស្ត្រធម្មជាតិ ដើម្បីថែរក្សាសុខភាពរបស់ពួកគេ។ លើសពីនេះ យូហ្គាក៏ជួយ បង្កើតសហគមន៍ សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នាផងដែរ។ ដើម្បីក្លាយជាគ្រូបង្រៀនយូហ្គាដែលមានសមត្ថភាព អ្នកត្រូវមាន បទពិសោធន៍យូរអង្វែងក្នុងការអនុវត្តយូហ្គាផ្ទាល់ខ្លួន។ ការទទួលបាន វិញ្ញាបនបត្របង្រៀនយូហ្គា ពីសាលា ឬស្ថាប័នដែលទទួលស្គាល់គឺមានសារៈសំខាន់ណាស់។ គ្រូបង្រៀនក៏ត្រូវមាន ការយល់ដឹងអំពីកាយវិភាគសាស្ត្រ និងសរីរវិទ្យានៃរាងកាយមនុស្ស ដើម្បីអាចណែនាំសិស្សឱ្យបានត្រឹមត្រូវ។ លើសពីនេះ ពួកគេត្រូវមាន ជំនាញទំនាក់ទំនង និងបង្រៀនល្អ ដើម្បីអាចណែនាំ និងលើកទឹកចិត្តសិស្ស។ ជាចុងក្រោយ ការមាន បុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងសន្តិភាព ក៏អាចជះឥទ្ធិពលល្អដល់សិស្សផងដែរ។ ទាំងគ្រូបង្វឹកកីឡាឯកជន និងគ្រូបង្រ្រៀនយូហ្គាអាចអភិវឌ្ឍអាជីពរបស់ពួកគេតាមរយៈមធ្យោបាយផ្សេងៗ។ ពួកគេគួរតែបន្ត ការអប់រំបន្ត ដោយរៀនសូត្រ និងទទួលបានវិញ្ញាបនបត្របន្ថែមក្នុងជំនាញជាក់លាក់។ ការ ពង្រីកបណ្តាញទំនាក់ទំនង ដោយចូលរួមសិក្ខាសាលា ព្រឹត្តិការណ៍ និងសហគមន៍ក៏មានសារៈសំខាន់ផងដែរ។ ពួកគេក៏អាច ទីផ្សារផ្ទាល់ខ្លួន ដោយបង្កើតម៉ាកយីហោផ្ទាល់ខ្លួន និងផ្សព្វផ្សាយសេវាកម្មរបស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគេហទំព័រ។ អ្នកខ្លះអាចជ្រើសរើស បើកស្ទូឌីយោយូហ្គា ឬមជ្ឈមណ្ឌលហ្វឹកហាត់ផ្ទាល់ខ្លួន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ ប្រាក់ចំណូលសម្រាប់អាជីពទាំងនេះអាចប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើបទពិសោធន៍ គុណវុឌ្ឍិ ចំនួនអតិថិជន ឬសិស្ស និងទីតាំង។ ជាមធ្យម គ្រូបង្វឹកឯកជន និងគ្រូបង្រៀនយូហ្គាដែលមានបទពិសោធន៍អាចទទួលបានប្រាក់ចំណូលខ្ពស់ជាងអ្នកទើបនឹងចូលប្រឡូក។ ការបង្រៀនឯកជន ឬវគ្គបណ្តុះបណ្តាលពិសេសក៏អាចផ្តល់ប្រាក់ចំណូលខ្ពស់ផងដែរ។ ទោះបីជាមានឱកាសល្អក៏ដោយ ក៏អាជីពទាំងនេះក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។ ការប្រកួតប្រជែង អាចមានភាពខ្លាំងក្លា ដោយសារចំនួនអ្នកផ្តល់សេវាកម្មកំពុងកើនឡើង។ ភាពមិនប្រាកដប្រជា នៃប្រាក់ចំណូលក៏ជាបញ្ហាមួយដែរ ជាពិសេសនៅដំណាក់កាលដំបូង។ ការ បំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជនផ្សេងៗគ្នា អាចជាបញ្ហាប្រឈម។ ការ រក្សាអតិថិជន ឱ្យនៅជាមួយបានយូរតម្រូវឱ្យមានការផ្តល់សេវាកម្មល្អឥតខ្ចោះ និងការទំនាក់ទំនងជាប់លាប់។ ជាចុងក្រោយ អាជីពទាំងនេះតម្រូវឱ្យមាន ការបណ្តុះបណ្តាលជាបន្ត និងការទទួលបានវិញ្ញាបនបត្រថ្មីៗដើម្បីរក្សាភាពទាន់សម័យក្នុងវិស័យនេះ។ សរុបមក អាជីពជាគ្រូបង្វឹកកីឡាឯកជន និងគ្រូបង្រៀនយូហ្គានៅកម្ពុជាផ្តល់នូវឱកាសដ៏ទូលំទូលាយសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តក្នុងការជួយអ្នកដទៃឱ្យមានសុខភាពល្អ និងរឹងមាំ។ ជាមួយនឹងការប្តេជ្ញាចិត្ត ការអប់រំត្រឹមត្រូវ និងជំនាញទីផ្សារល្អ អ្នកអាចបង្កើតអាជីពដ៏ជោគជ័យនៅក្នុងវិស័យទាំងនេះ។